ការបង្រៀនគ្នាទៅវិញទៅមក និងការរៀនជាក្រុម គឺជាវិធីសាស្ត្រសិក្សាដ៏មានប្រសិទ្ធភាព ដែលជំរុញឲ្យសិស្សនិស្សិតមានការចូលរួមយ៉ាងសកម្ម។ វិធីសាស្ត្រទាំងពីរនេះផ្តោតលើការសហការ និងការចែករំលែកចំណេះដឹងរវាងមិត្តភក្តិ ដើម្បីពង្រឹងការយល់ដឹងរួម។ មួយវិញទៀតវិធីសាស្ត្រសិក្សាបែបនេះក៏មានគុណសម្បត្តិ និងគុណវិបត្តិដូចទៅនឹងវិធីសាស្ត្រដទៃទៀតដែរ។ គុណសម្បត្តិបង្កើនការយល់ដឹងស៊ីជម្រៅ នៅពេលសិស្សម្នាក់ពន្យល់មេរៀនដល់ម្នាក់ទៀត ពួកគេត្រូវរៀបចំគំនិតឲ្យបានច្បាស់លាស់ ដែលជួយពង្រឹងការយល់ដឹងរបស់ពួកគេផ្ទាល់។ ពង្រឹងជំនាញទំនាក់ទំនង ការពិភាក្សា និងការផ្លាស់ប្ដូរយោបល់ជួយឲ្យសិស្សចេះទំនាក់ទំនង បញ្ចេញមតិ និងស្ដាប់អ្នកដទៃ។ អភិវឌ្ឍជំនាញគិតបែបត្រិះរិះពិចារណា សិស្សត្រូវបានជំរុញឲ្យវិភាគ បកស្រាយ និងដោះស្រាយបញ្ហាជាមួយគ្នា ដែលជំរុញការគិតប្រកបដោយហេតុផល។ បង្កើតបរិយាកាសសិក្សាវិជ្ជមាន ការរៀនជាក្រុមជួយឲ្យសិស្សមានអារម្មណ៍រីករាយ មិនសូវតានតឹង និងមានភាពជឿជាក់ក្នុងការសួរសំណួរ ឬបញ្ចេញមតិ។ ទទួលបានទស្សនៈខុសគ្នាសិស្សអាចរៀនពីរបៀបគិត ឬវិធីសាស្រ្តដោះស្រាយបញ្ហាផ្សេងៗពីមិត្តភក្តិ ដែលអាចជួយពង្រីកការយល់ដឹង។ បង្កើនការទទួលខុសត្រូវ សិស្សម្នាក់ៗមានអារម្មណ៍ថាជាផ្នែកមួយនៃក្រុម ហើយត្រូវទទួលខុសត្រូវចំពោះលទ្ធផលរួម។ គុណវិបត្តិចំណាយពេលច្រើន ការរៀបចំ និងការសម្របសម្រួលការរៀនជាក្រុមអាចចំណាយពេលច្រើនជាងការបង្រៀនដោយគ្រូផ្ទាល់។ អាចមានសិស្សអសកម្ម សិស្សខ្លះអាចពឹងផ្អែកលើអ្នកដទៃ ហើយមិនសូវចូលរួមសកម្មភាពដោយខ្លួនឯង។ អាចមានភាពលំអៀង ប្រសិនបើសិស្សដែលពន្យល់មិនទាន់ច្បាស់លាស់ ឬមានការយល់ច្រឡំ នោះអាចបង្រៀនខុសទៅមិត្តភក្តិបាន។ ភាពតានតឹងក្នុងក្រុម ជួនកាលអាចមានការខ្វែងគំនិតគ្នា ឬជម្លោះរវាងសមាជិកក្រុម បើគ្មានការគ្រប់គ្រងល្អ។ មួយវិញទៀតគ្រូបង្រៀនអាចពិបាកក្នុងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សម្នាក់ៗឲ្យបានជាក់លាក់ នៅពេលរៀនជាក្រុម។ ជំហាននៃការរៀនជាក្រុមប្រកបដោយប្រសិទ្ធភាពដើម្បីឲ្យការបង្រៀនគ្នាទៅវិញទៅមក និងការរៀនជាក្រុមទទួលបានលទ្ធផលល្អ សិស្សគួរអនុវត្តតាមជំហានទាំងនេះ។ ការបង្កើតក្រុមដែលមានសមាជិកសមស្រប ឧទាហរណ៍ ៣-៥ នាក់ ដោយពិចារណាលើចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្សម្នាក់ៗ។ កំណត់គោលបំណងច្បាស់លាស់ មុនពេលចាប់ផ្តើម ក្រុមត្រូវកំណត់ថា តើមេរៀនអ្វីដែលត្រូវសិក្សា ឬបញ្ហាអ្វីដែលត្រូវដោះស្រាយ។ បែងចែកតួនាទីសមាជិកម្នាក់ៗក្នុងក្រុមគួរមានតួនាទីច្បាស់លាស់ ដូចជា អ្នកដឹកនាំ អ្នកកត់ត្រា អ្នកស្រាវជ្រាវ ឬអ្នកពន្យល់។ ក្នុងក្រុម សិស្សគួរចាប់ផ្ដើមពិភាក្សានិងផ្លាស់ប្ដូរយោបល់ អំពីអ្វីដែលពួកគេបានរៀន ឬបញ្ហាដែលពួកគេជួបប្រទះ។ រីឯអ្នកដែលយល់ច្បាស់អាចពន្យល់ដល់អ្នកដទៃ។ ការរៀបចំខ្លឹមសារដើម្បីបង្រៀនគ្នា បន្ទាប់ពីការពិភាក្សា ក្រុមអាចរៀបចំខ្លឹមសារ ឬចំណុចសំខាន់ៗដើម្បីពន្យល់ដល់សមាជិកដទៃ ឬត្រៀមបង្ហាញមុខថ្នាក់។ ការបង្រៀនគ្នាទៅវិញទៅមក សិស្សដែលមានជំនាញ ឬការយល់ដឹងល្អជាង គួរពន្យល់ដល់សិស្សដែលមិនទាន់យល់។ ការពន្យល់នេះអាចប្រើវិធីសាស្ត្រផ្សេងៗ ដូចជាគូររូប ធ្វើឧទាហរណ៍ ឬប្រើប្រាស់ឧបករណ៍ផ្សេងៗ។ ជំរុញឲ្យមានការសួរសំណួរ និងការឆ្លើយសំណួរ ដើម្បីធានាថាគ្រប់គ្នាបានយល់ច្បាស់។ ក្រោយបញ្ចប់ការសិក្សាជាក្រុម គួរមានការវាយតម្លៃថា តើក្រុមបានសម្រេចគោលបំណងហើយឬនៅ ហើយតើមានចំណុចណាខ្លះដែលត្រូវកែលម្អ។ ការបង្រៀនគ្នាទៅវិញទៅមក និងការរៀនជាក្រុម គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបថរបស់សិស្សនិស្សិត។